នៅក្នុងវប្បធម៌ខ្មែរយើង មិត្តភាពត្រូវបានគេចាត់ទុកថាជារឿងដ៏ជ្រាលជ្រៅ និងមានអាយុកាលវែង។ វាមិនមែនត្រឹមតែការចំណាយពេលជាមួយគ្នាទេ ប៉ុន្តែជាការថែរក្សាគ្នាទៅវិញទៅមកផងដែរ។ ភាពស្មោះត្រង់គឺជាមូលដ្ឋានដ៏រឹងមាំបំផុតក្នុងចំណងមិត្តភាព។ មិត្តស្មោះត្រង់គឺជាមនុស្សម្នាក់ដែលមិនបោះបង់គ្នា ទោះបីជាពេលជួបការលំបាកក៏ដោយ។ ខ្មែរឱ្យតម្លៃទៅមិត្តភាពដែលចេះជួយគ្នាក្នុងគ្រាលំបាក។ ភាពស្មោះត្រង់តែងតែបង្ហាញតាមសកម្មភាព ជាជាងពាក្យសម្ដី។ ឧទាហរណ៍ ការជួយមិត្តនៅពេលមានបញ្ហា បង្ហាញពីភាពស្មោះត្រង់ពិតប្រាកដ។ ខ្មែរជឿថា មិត្តដ៏ពិតមិនទុកឲ្យមិត្តម្នាក់ទៀតនៅតែឯងក្នុងពេលលំបាកនោះទេ។ ការលះបង់គឺជាការបង្ហាញពីភាពស្មោះត្រង់ក្នុងវប្បធម៌ខ្មែរ។ មិត្តអាចផ្ដល់ជាថវិកា ពេលវេលា ឬអាហារ នៅពេលមិត្តម្នាក់ទៀតទទួលរងការលំបាក។ ចិត្តសប្បុរសនេះពង្រឹងចំណងមិត្តភាពរវាងមិត្ត។ ពេលខ្លះ គេអាចលុបចោលផែនការផ្ទាល់ខ្លួន ដើម្បីជួយមិត្ត។ មិត្តស្មោះត្រង់អបអរសាទរភាពជោគជ័យរបស់អ្នក និងជួយសម្រាលទុក្ខរបស់អ្នក។ ក្នុងសុភាសិតខ្មែរ ភាពស្មោះត្រង់ប្រៀបបាននឹងស្ពានដ៏រឹងមាំមួយ។ ពេលខ្លះ ការលះបង់ក្នុងមិត្តភាពអាចកើតឡើង ដោយមិនចាំបាច់មានការសុំនោះទេ។ មិត្តជួយគ្នាទៅវិញទៅមកព្រោះសេចក្ដីស្រលាញ់មិនមែនដោយសារកាតព្វកិច្ចនោះទេ។ ភាពស្មោះត្រង់ក៏មានន័យថា រក្សារឿងសម្ងាត់របស់មិត្តផងដែរ។ មិត្តដែលរក្សាការសម្ងាត់ បង្ហាញពីការគោរព និងភាពអាចទុកចិត្តបាន។ ភាពមិនស្មោះត្រង់ ឬការនិយាយដើមអាចបំផ្លាញមិត្តភាពដែលខំសាងជាយូរឆ្នាំ។ មិត្តដែលស្មោះត្រង់ជួយគ្នា នៅពេលមានជម្ងឺ ឬមានបញ្ហាគ្រួសារ។ ការទៅសួរសុខទុក្ដមិត្តដែលឈឺត្រូវបានចាត់ទុកថាជាសញ្ញានៃភាពស្មោះត្រង់ដ៏ជ្រាលជ្រៅចំពោះគ្នា។ ការលះបង់ក៏មានន័យថា ជាការការពារកិត្តិយសរបស់មិត្តផងដែរ។ មិត្តល្អតែងតែការពារគ្នា ទោះបីនៅក្នុងស្ថានភាពណាក៏ដោយ។ ភាពស្មោះត្រង់មិនមែនអាស្រ័យលើការឱ្យអំណោយទេ ប៉ុន្តែជាវត្តមាន និងភក្ដីភាពរបស់បុគ្គលណាម្នាក់ក្នុងជីវិតយើងវិញ។ មិត្តដ៏ពិតនៅតែបន្តឈរក្បែរអ្នក ទោះបីជាមនុស្សឯទៀតដើរចេញពីអ្នកអស់ក៏ដោយ។ ខ្មែរតែងសរសើរដល់អ្នកដែលមិនភ្លេចមិត្តចាស់របស់ខ្លួន។ ការរក្សាទំនាក់ទំនងបានយូរឆ្នាំ បង្ហាញពីភាពស្មោះត្រង់ និងការចេះលះបង់ក្នុងមិត្តភាព។ ពេលខ្លះ ភាពស្មោះត្រង់តម្រូវឱ្យមានការអភ័យទោស បន្ទាប់ពីកើតការយល់ច្រឡំ។ មិត្តដែលចេះអភ័យទោសឱ្យគ្នា នឹងរាប់អានគ្នាដល់ចាស់កោងខ្នង។ ភាពស្មោះត្រង់ក៏មានន័យថានិយាយពាក្យពិតផងដែរ ទោះបីជាពេលខ្លះវាពិបាកនិយាយក៏ដោយ។ មិត្តពិតប្រាកដកែតម្រង់គ្នា ដោយមានទឹកចិត្តល្អ និងមានការគោរព។ សរុបមក ការលះបង់ និងភាពស្មោះត្រង់អាចប្រែក្លាយមិត្តភាពទៅជាបងប្អូនពេញមួយជីវិត។